ការរស់នៅជាមួយមិត្តរួមការងារ និងសហគមន៍នៅក្រៅប្រទេស គឺជាបទពិសោធន៍ដ៏សំខាន់មួយសម្រាប់ពលករចំណាកស្រុកកម្ពុជា ។ វាអាចមានទាំងភាពងាយស្រួល និងបញ្ហាប្រឈមជាច្រើន ដែលសុទ្ធតែជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ការរស់នៅជាមួយមិត្តរួមការងារគឺជាទិដ្ឋភាពទូទៅមួយសម្រាប់ពលករចំណាកស្រុក ដោយសារតែវាជាមធ្យោបាយមួយក្នុងការ សន្សំសំចៃការចំណាយ លើថ្លៃជួលផ្ទះ ឬបន្ទប់ ។ ដោយភាគច្រើន និយោជកជាអ្នករៀបចំកន្លែងស្នាក់នៅឱ្យពលករ ។ ការរស់នៅជុំគ្នាក៏មានគុណសម្បត្តិនឹងគុណវិបត្តិមួយចំនួនផងដែរ ។ ចំពោះគុណសម្បត្តិរបស់វាគឺអាចជួយសន្សំសំចៃថ្លៃចំណាយលើថ្លៃជួល និងវិក្កយបត្រផ្សេងៗ ព្រមទាំងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុបានច្រើនផងដែរ ។ ការរស់នៅជាមួយមិត្តរួមការងារ ជាពិសេសអ្នកដែលមកពីប្រទេសតែមួយ ជួយឱ្យពលករមានអារម្មណ៍កក់ក្ដៅ និងមិនឯកោ ។ ពួកគេអាចចែករំលែកបទពិសោធន៍គ្នា ជួយគ្នាទៅវិញទៅមកពេលមានបញ្ហា និងរក្សាវប្បធម៌ខ្មែរជាមួយគ្នា ។ ជារឿយៗ កន្លែងស្នាក់នៅត្រូវបានរៀបចំឡើងនៅជិតកន្លែងធ្វើការ ដែលធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល ។ រីឯគុណវិបត្តិវិញគឺ ការរស់នៅរួមគ្នាជាច្រើននាក់ក្នុងបន្ទប់តូចមួយអាចបាត់បង់ភាពឯកជន ។ ការរស់នៅជាមួយមនុស្សខុសគ្នា ចរិតខុសគ្នា អាចបង្កឱ្យមានបញ្ហាទំនាក់ទំនង ឬការយល់ច្រឡំគ្នា ប្រសិនបើមិនមានការយោគយល់គ្នា ។ កន្លែងស្នាក់នៅមួយចំនួនអាចមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមស្តង់ដារអនាម័យ ឬសុវត្ថិភាព ដែលអាចប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់ពលករ ។ ម៉ោងធ្វើការខុសគ្នា ឬទម្លាប់រស់នៅខុសគ្នាក៏អាចបង្កការរំខានដល់ការសម្រាក ផងដែរ។ ចំពោះសហគមន៍ខ្មែរនៅក្រៅប្រទេសវិញ ក៏មានសារៈសំខាន់ណាស់ដែរសម្រាប់ពលករចំណាកស្រុក ។ ពួកគេបានបង្កើតជាបណ្ដុំសហគមន៍តូចៗនៅតាមទីក្រុង ឬតំបន់ដែលមានពលករខ្មែររស់នៅច្រើន ។ ហើយការរស់នៅបែបនេះក៏មានគុណសម្បតិ្តនឹងគុណវិបត្តិជាច្រើនផងដែរ ។ ចំពោះគុណសម្បត្តិរបស់វានោះគឺ សហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជំនួយ និងការគាំទ្រដល់ពលករ ជាពិសេសគឺអ្នកទើបមកដល់ថ្មី ។ ពួកគេអាចជួយឲ្យងាយស្រួលក្នុងការសម្របខ្លួន ផ្ដល់ព័ត៌មានអំពីការងារ ឬដំបូន្មានផ្សេងៗ ។ សហគមន៍ខ្មែរតែងតែរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពិធីបុណ្យជាតិផ្សេងៗទៀត ។ ដូច្នេះពលករអាចចូលរួម និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ខ្លួន ទោះបីនៅឆ្ងាយពីស្រុកកំណើតក៏ដោយ ។ ឧទាហរណ៍ នៅកូរ៉េខាងត្បូង និងជប៉ុន ស្ថានទូត និងសហគមន៍ខ្មែរតែងតែរៀបចំកម្មវិធីបុណ្យចូលឆ្នាំ ជាដើម ។ សហគមន៍គឺជាបណ្តាញដ៏មានប្រសិទ្ធភាពក្នុងការចែករំលែកព័ត៌មានអំពីឱកាសការងារ បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ។ ការជួបជុំគ្នាជាមួយបងប្អូនជនជាតិដូចគ្នា ជួយកាត់បន្ថយភាពឯកោ និងភាពតានតឹងផ្លូវចិត្ត ដែលអាចកើតមានឡើងដោយសារការរស់នៅឆ្ងាយពីផ្ទះ ។ រីឯគុណវិបត្តិវិញមានដូចជា កង្វះការរៀបចំផ្លូវការ ដោយមិនមែនគ្រប់សហគមន៍សុទ្ធតែមានការរៀបចំច្បាស់លាស់ ឬមានការគាំទ្រពីស្ថាប័នផ្លូវការនោះទេ ។ ជួនកាលក៏អាចមានបញ្ហាផ្ទៃក្នុងនៅក្នុងសហគមន៍ខ្លួនឯងដែរ ដូចជាការយល់ច្រឡំ ឬជម្លោះតូចតាចជាដើម ។ ករណីខ្លះ អ្នកមិនស្មោះត្រង់អាចឆ្លៀតឱកាសកេងប្រវ័ញ្ចពីពលករដែលទើបមកដល់ថ្មី ឬមិនសូវចេះដឹងភាសា ។ សរុបមកស្ថានភាពនៃការរស់នៅជាមួយមិត្តរួមការងារ និងសហគមន៍នៅក្រៅប្រទេស គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពលករខ្មែរ ។ វាអាចជាប្រភពនៃការគាំទ្រដ៏ធំធេង ឬក៏ជាប្រភពនៃបញ្ហាប្រឈមផងដែរ ។ ដូច្មេះការយល់ដឹងអំពីស្ថានភាពទាំងនេះអាចជួយឱ្យពលករត្រៀមខ្លួនបានល្អប្រសើរ មុននឹងសម្រេចចិត្តទៅធ្វើការនៅបរទេស ។